សម្រាប់ផ្លែអំពិល គឺជាផ្លែឈើដែលមានរសជាតិជូរមានសំបកពណ៌ត្នោតស្រាល នៅពេលទុំ សាច់ខាងក្នុងមានពណ៌ត្នោតខ្មៅស្អិតៗ ដែលមានគ្រាប់ច្រើននៅខាងក្នុង។ អំពិល ជាគ្រឿងផ្សំដ៏សំខាន់មួយដែលផ្តល់នូវរសជាតិជូរបែបធម្មជាតិនៅក្នុងមុខម្ហូបខ្មែរជាច្រើនប្រភេទ។ តាមធម្មតា មុននឹងយកអំពិលទុំទៅស្លគេត្រូវយកវាមកត្រាំទឹករួចច្របាច់យកជាតិនិងយកគ្រាប់ចេញ ចំណែកអំពិលខ្ចីគឺ មានរសជាតិជូរខ្លាំងណាស់ ដែលគេនិយមយកទៅស្លជាមួយ មុខម្ហូបដែលត្រូវការរសជាតិជូរស្រស់ និងជូរខ្លាំង។ ម្យ៉ាងវិញទៀត គេអាចយកអំពិលខ្ចីធ្វើជាបុកអំពិលសម្រាប់បរិភោគជាមួយត្រីអាំងក៏បានផងដែរ។